អាជីវករជាស្ត្រីគឺជាកម្លាំងចលករដ៏សំខាន់ និងជាឆ្អឹងខ្នងដ៏សំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសនៅក្នុងទីផ្សារក្នុងស្រុករបស់ប្រទេសកម្ពុជា។ ស្ត្រីជាច្រើនបានក្លាយជាអ្នកចូលរួមយ៉ាងសកម្មក្នុងការរកចំណូលផ្គត់ផ្គង់គ្រួសារ ក្រៅពីចំណូលដែលបានមកពីសមាជិកគ្រួសារផ្សេងទៀត។ ការចូលរួមរបស់ពួកគាត់ក្នុងអាជីវកម្មខ្នាតតូច ឬមធ្យម ដូចជា ការលក់ដូរនៅតាមផ្សារ តូបលក់អាហារតាមដងផ្លូវ ការកែច្នៃចំណីអាហារនៅផ្ទះ ការផលិតសិប្បកម្ម និងការដាំដំណាំខ្នាតតូច មិនត្រឹមតែជួយលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើងប៉ុណ្ណោះទេ។ លើសពីនេះ ថែមទាំងធានាបាននូវការផ្គត់ផ្គង់តម្រូវការមូលដ្ឋានប្រចាំថ្ងៃ ដូចជាថ្លៃម្ហូបអាហារ ថ្លៃទឹកភ្លើង ការអប់រំកូនៗ និងការចំណាយផ្សេងៗទៀតដែលចាំបាច់ទៀតផង។ តួនាទីនេះថែមទាំងបានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំ ភាពប៉ិនប្រសប់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងការទទួលខុសត្រូវខ្ពស់របស់ស្ត្រីចំពោះសុខុមាលភាពគ្រួសារ។ ពួកគាត់ជាអ្នកសម្រេចចិត្តសំខាន់ៗលើការចំណាយ និងការវិនិយោគក្នុងគ្រួសារ ដែលរួមចំណែកដល់ស្ថិរភាពសេដ្ឋកិច្ចគ្រួសារទាំងមូល។ លើសពីនេះទៅទៀត អាជីវករស្ត្រីជាច្រើនបានបង្ហាញពីភាពបត់បែន និងភាពធន់ដ៏អស្ចារ្យ។ ពួកគាត់មានឆន្ទៈខ្ពស់ក្នុងការ តស៊ូជំនះរាល់ឧបសគ្គ ទោះបីជាត្រូវប្រឈមនឹងការប្រកួតប្រជែង ការប្រែប្រួលតម្លៃទំនិញ គ្រោះធម្មជាតិ ឬបញ្ហាប្រឈមសេដ្ឋកិច្ចផ្សេងៗក៏ដោយ។ យ៉ាងណាមិញ ទោះបីជាបែបនេះក្តី ក៏ពួកគាត់ក៏មិនមានការត្អូញត្អែរឡើយ តែពួកគាត់នឹងរិះរកដំណោះស្រាយ ដើម្បីបន្តដំណើរទៅមុខទៀត។ លើសពីនេះ ពួកគាត់មានសមត្ថភាពខ្ពស់ក្នុងការ សម្របខ្លួនទៅនឹងការផ្លាស់ប្តូរតម្រូវការទីផ្សារ ដោយរហ័ស។ ឧទាហរណ៍ ប្រសិនបើផលិតផលមួយលក់មិនដាច់ ឬមានតម្រូវការធ្លាក់ចុះ ពួកគាត់អាចផ្លាស់ប្តូរមុខទំនិញថ្មីៗ បង្កើតម៉ូដ ឬកែច្នៃផលិតផលដែលមានស្រាប់ឱ្យកាន់តែទាក់ទាញ។ រួមជាមួយនឹង ការបន្ថែមរសជាតិប្លែកៗលើមុខម្ហូប ឬផ្លាស់ប្តូររចនាបថសិប្បកម្ម ដើម្បីឆ្លើយតបទៅនឹងចំណង់ចំណូលចិត្តរបស់អតិថិជន។ ភាពបត់បែនទាំងនេះធ្វើឱ្យអាជីវកម្មរបស់ពួកគាត់នៅតែបន្តដំណើរការ រក្សាបាននូវចំណូល និងអាចរីកចម្រើនទៅមុខបាន។ មិនត្រឹមតែប៉ុណ្ណោះទេ ស្ត្រីជាច្រើនគឺជាអ្នកថែរក្សា និងបន្តមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិតាមរយៈជំនាញប្រពៃណី។ ឧទាហរណ៍ដូចជា វត្ថុសិប្បកម្ម វាយនភ័ណ្ឌខ្មែរ ដូចជា ក្រមា ហូល ផាមួង សូត្រ សំលៀកបំពាក់ប្រពៃណី និងផលិតផលកែច្នៃក្នុងស្រុកជាច្រើនទៀត គឺភាគច្រើនត្រូវបានផលិតឡើងដោយស្នាដៃស្ត្រី។ ហេតុនេះហើយ ជំនាញទាំងនេះត្រូវបានគេទទួលស្គាល់ និងទទួលបានការអភិរក្សបន្តពីដូនតាពីជំនាន់មួយទៅជំនាន់មួយ។ អាជីវករស្រ្តីទាំងអស់នោះ មិនត្រឹមតែរក្សានូវទម្រង់សិល្បៈវប្បធម៌ដ៏ចំណាស់ទាំងនេះមិនឱ្យបាត់បង់ប៉ុណ្ណោះទេ។ ថែមទាំង បានបង្វែរជំនាញដ៏ចំណានទាំងនេះទៅជាប្រភពចំណូលដ៏សំខាន់សម្រាប់គ្រួសារ និងសហគមន៍ផងដែរ។ នេះបានបង្ហាញពីការរួមចំណែកដ៏ធំធេងរបស់ស្ត្រីក្នុងការអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិ។ ទទ្ទឹមនឹងនេះ ពួកគាត់ក៏បានផ្សព្វផ្សាយកេរ្តិ៍ឈ្មោះសិប្បកម្មខ្មែរទៅកាន់ពិភពលោក និងជួយលើកស្ទួយវិស័យសិប្បកម្មប្រពៃណីក្នុងស្រុកឱ្យនៅតែរស់រវើក។ សរុបសេចក្ដីមក អាជីវករស្ត្រីមិនត្រឹមតែជាអ្នកបង្កើតចំណូល និងអ្នកគ្រប់គ្រងហិរញ្ញវត្ថុដ៏ប៉ិនប្រសប់សម្រាប់គ្រួសារប៉ុណ្ណោះទេ។ ពួកគេ ថែមទាំងជាអ្នកដែលមានភាពធន់ អាចបត់បែនបាន និងជាអ្នកថែរក្សា មរតកវប្បធម៌ដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចទីផ្សារក្នុងស្រុក ដែលជាផ្នែកមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិ។